ប៉ូលីសភូមិ ឬ ឃុំ មានតួនាទីសំខាន់ណាស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសហគមន៍ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។ ការងារស្នូលរបស់ពួកគាត់គឺផ្តោតលើការការពារ ការដោះស្រាយបញ្ហា និងការរក្សាសុវត្ថិភាពសហគមន៍។ ប៉ូលីសភូមិដើរតួនាទីយ៉ាងសំខាន់ក្នុងការ ធានាសុវត្ថិភាព និងភាពស្ងប់ស្ងាត់ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដើម្បីការពារបទល្មើស ប៉ូលីសភូមិអនុវត្តវិធានការដូចជា ការល្បាត ការឃ្លាំមើល និងការអប់រំប្រជាពលរដ្ឋ។ ការចុះល្បាតជាប្រចាំនៅតាមភូមិ ឃុំ ដើម្បីបង្ហាញវត្តមាន និងទប់ស្កាត់ជនខិលខូច។ ការតាមដានសកម្មភាពគួរឱ្យសង្ស័យ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងសន្តិសុខ។ ពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីវិធីការពារខ្លួន ទ្រព្យសម្បត្តិ និងរបៀបរាយការណ៍បទល្មើស។ ក្រៅពីការទប់ស្កាត់បទល្មើស ប៉ូលីសភូមិក៏មានភារកិច្ច ដោះស្រាយបញ្ហាដែលរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ផងដែរ។ ដោះស្រាយករណីបង្កសំឡេងរំខានដល់អ្នកជិតខាង ដូចជាការបើកធុងបាសខ្លាំងៗ ឬការជួបជុំបង្កភាពអនាធិបតេយ្យ។ ចូលអន្តរាគមន៍ដោះស្រាយជម្លោះតូចតាចរវាងបុគ្គល ឬក្រុមគ្រួសារ ដើម្បីការពារកុំឱ្យវិវឌ្ឍន៍ទៅជាហិង្សាធំដុំ។ រាល់បញ្ហាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ត្រូវតែដោះស្រាយឱ្យបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ប៉ូលីសភូមិមានតួនាទីជា អ្នកសម្របសម្រួល ដ៏សំខាន់ក្នុងការដោះស្រាយជម្លោះផ្សេងៗដែលកើតមាននៅក្នុងសហគមន៍។ ការងារនេះមានសារៈសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងភាពសុខដុមរមនាក្នុងភូមិ ឬឃុំ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ពួកគាត់ប្រើប្រាស់ វិធីសាស្ត្រសម្របសម្រួល និងចរចា ជាចម្បង។ គោលបំណងគឺដើម្បី បញ្ចប់វិវាទប្រកបដោយយុត្តិធម៌ មិនលម្អៀង និងគ្មានការរើសអើង ដល់ភាគីណាមួយឡើយ។ ជួយភាគីជម្លោះឱ្យរកដំណោះស្រាយរួមគ្នា ដោយផ្អែកលើការយោគយល់គ្នាទៅវិញទៅមក។ ណែនាំ និងជួយភាគីនានាឱ្យឈានដល់កិច្ចព្រមព្រៀងមួយដែលអាចទទួលយកបានសម្រាប់ទាំងអស់គ្នា។ ធានាថាការសម្រេចចិត្តណាមួយគឺផ្អែកលើការពិត និងគោលការណ៍យុត្តិធម៌ ដោយមិនប្រកាន់បក្ខពួក ឬផលប្រយោជន៍ផ្ទាល់ខ្លួន។ រាល់ការដោះស្រាយវិវាទ ត្រូវតែធ្វើឡើងដោយសមភាព ដោយមិនគិតពីឋានៈ ភេទ ពូជសាសន៍ ឬជំនឿសាសនាឡើយ។ ការធ្វើបែបនេះជួយរក្សាសាមគ្គីភាពក្នុងសហគមន៍ និងកាត់បន្ថយភាពតានតឹង ដែលអាចកើតចេញពីជម្លោះផ្សេងៗ។ ប៉ូលីសភូមិដើរតួនាទីជាអ្នកផ្សារភ្ជាប់ និងជួយកសាងទំនុកចិត្តរវាងប្រជាពលរដ្ឋគ្នាឯង ក៏ដូចជារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ។ ប៉ូលីសភូមិក៏មានភារកិច្ចសំខាន់ណាស់ក្នុងការ ធានាសុវត្ថិភាព និងភាពរលូន នៃរាល់ព្រឹត្តិការណ៍សាធារណៈដែលកើតឡើងនៅក្នុងភូមិ ឬឃុំរបស់ពួកគេ។ យើងរាប់បញ្ចូលទាំងពិធីបុណ្យប្រពៃណី ការជួបជុំសាធារណៈ និងព្រឹត្តិការណ៍ផ្សេងៗទៀត។ ពិធីបុណ្យជាច្រើនដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពិធីមង្គលការ តែងតែមានការជួបជុំមនុស្សច្រើន។ ប៉ូលីសភូមិត្រូវធានាថាព្រឹត្តិការណ៍ទាំងនេះប្រព្រឹត្តទៅដោយសន្តិសុខល្អ គ្មានការបង្កចលាចល ឬភាពអនាធិបតេយ្យ។ រាល់ការជួបជុំសាធារណៈ រួមទាំងការប្រជុំក្នុងភូមិ ការប្រគំតន្ត្រីតូចៗ ឬសកម្មភាពសហគមន៍ផ្សេងៗ ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យ ដើម្បីការពារបញ្ហាផ្សេងៗដែលអាចកើតមាន។ ប៉ូលីសភូមិត្រូវចាត់វិធានការការពារបទល្មើស ការប៉ះទង្គិចគ្នា ឬគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍។ រៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ និងដោះស្រាយបញ្ហាតូចតាចនានា ដើម្បីឱ្យព្រឹត្តិការណ៍អាចដំណើរការទៅមុខដោយគ្មានឧបសគ្គ។ ប៉ូលីសភូមិត្រូវយកចិត្តទុកដាក់ធានាថា ការរៀបចំ និងដំណើរការនៃព្រឹត្តិការណ៍ទាំងនោះ គោរពបាននូវទំនៀមទម្លាប់ល្អ និងប្រពៃណីរបស់សហគមន៍ ដោយមិនមានការរំលោភបំពាន ឬបង្កភាពរសើបណាមួយឡើយ។ តួនាទីនេះជួយរក្សាភាពសុខសាន្ត និងសាមគ្គីភាពក្នុងសហគមន៍ ខណៈពេលដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រារព្ធពិធី និងជួបជុំគ្នាដោយទំនុកចិត្ត។ ទោះបីជាប៉ូលីសភូមិដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ និងដោះស្រាយបញ្ហាតូចតាចនៅថ្នាក់មូលដ្ឋានក៏ដោយ ក៏មានដែនកំណត់នៃសមត្ថកិច្ចរបស់ពួកគាត់ដែរ។ ក្នុងករណីមាន បទល្មើស ឬបញ្ហាធ្ងន់ធ្ងរ ដែលហួសពីសមត្ថភាព ឬធនធានរបស់ពួកគេ ប៉ូលីសភូមិមានកាតព្វកិច្ចច្បាស់លាស់ក្នុងការបន្តនីតិវិធីទៅថ្នាក់លើ។ ករណីធ្ងន់ធ្ងរទាំងនោះរួមមាន ឧក្រិដ្ឋកម្មធំៗ បណ្តឹងដែលទាមទារការស៊ើបអង្កេតស៊ីជម្រៅ និងបញ្ហាឆ្លងដែន ឬពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្ម។ ឧក្រិដ្ឋកម្មធំៗ ដូចជា អំពើឃាតកម្ម ប្លន់ប្រដាប់អាវុធ ការចាប់ជំរិត ការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឬករណីរំលោភសេពសន្ថវៈធ្ងន់ធ្ងរ។ បណ្តឹងដែលទាមទារការស៊ើបអង្កេតស៊ីជម្រៅដូចជា ករណីដែលត្រូវការជំនាញបច្ចេកទេស កម្លាំងពលកម្មច្រើន ឬធនធានពីស្ថាប័នជំនាញ។ បញ្ហាឆ្លងដែន ឬពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មដូចជា ករណីដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការជាមួយអង្គភាពនគរបាលនៅថ្នាក់ជាតិ ឬអន្តរជាតិ។ ក្នុងស្ថានភាពបែបនេះ ប៉ូលីសភូមិត្រូវ រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរថ្នាក់លើ របស់ខ្លួន ដូចជានគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ ការរាយការណ៍ទាន់ពេលវេលា គឺមានសារៈសំខាន់ណាស់ដើម្បី ធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការពារសន្តិសុខសហគមន៍ និងអនុលោមតាមនីតិវិធីច្បាប់។ ធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់គឺ អនុញ្ញាតឱ្យអាជ្ញាធរខ្ពស់ជាងបន្តនីតិវិធីស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់បានត្រឹមត្រូវ។ ការពារសន្តិសុខសហគមន៍ជាការ ទប់ស្កាត់ការរាលដាលនៃឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ ប៉ូលីសភូមិត្រូវធ្វើសកម្មភាពទៅតាមខ្សែបណ្តាញបញ្ជា និងបទប្បញ្ញត្តិច្បាប់ជាធរមាន។ ការបំពេញតួនាទីនេះប្រកបដោយការទទួលខុសត្រូវ បង្ហាញពីភាពជាអ្នកជំនាញ និងការគោរពតាមខ្សែបណ្តាញបញ្ជានៃស្ថាប័ននគរបាលជាតិ។ ប៉ូលីសភូមិមិនមែនធ្វើការតែម្នាក់ឯងនោះទេ ពួកគេពឹងផ្អែកយ៉ាងខ្លាំងលើ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ជាមួយភាគីពាក់ព័ន្ធផ្សេងទៀតនៅថ្នាក់មូលដ្ឋាន ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការឆ្លើយតបទៅនឹងតម្រូវការសហគមន៍។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមូលដ្ឋាន គឺជាកត្តាចាំបាច់ សម្រាប់ប៉ូលីសភូមិ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ក្នុងសហគមន៍។ ទំនាក់ទំនងការងារដ៏រឹងមាំជាមួយមេភូមិ និងក្រុមប្រឹក្សាឃុំ ជួយឱ្យការងារនគរបាលមូលដ្ឋានមានភាពរលូន និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ពួកគាត់រស់នៅជាមួយប្រជាពលរដ្ឋ និងស្គាល់ពីបញ្ហាប្រឈមជាក់ស្ដែង។ មេភូមិអាច ផ្ដល់ព័ត៌មានសំខាន់ៗ ដូចជាការសង្ស័យបទល្មើស ជម្លោះក្នុងគ្រួសារ ឬវត្តមានជនបរទេសគួរឱ្យសង្ស័យជាដើម។ លើសពីនេះ មេភូមិក៏ដើរតួនាទីជាអ្នក ជួយសម្របសម្រួលការងារប៉ូលីសជាមួយប្រជាពលរដ្ឋ ផងដែរ ដែលធ្វើឱ្យការដោះស្រាយបញ្ហាកាន់តែមានភាពងាយស្រួល និងទទួលយកបានពីសហគមន៍។ ក្រុមប្រឹក្សាឃុំគឺជា អង្គការនីតិប្រតិបត្តិនៅថ្នាក់ឃុំ ដែលមានតួនាទីសំខាន់ក្នុងការរៀបចំផែនការ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន។ ការសហការជាមួយក្រុមប្រឹក្សាឃុំ ជួយឱ្យប៉ូលីសភូមិ យល់ដឹងពីទិសដៅអភិវឌ្ឍន៍ និង បញ្ហាប្រឈមរួមរបស់ឃុំ ដែលអាចពាក់ព័ន្ធនឹងកិច្ចការសន្តិសុខ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឬគម្រោងកាត់បន្ថយបទល្មើស។ ជាមួយគ្នានេះ ប៉ូលីសភូមិក៏ ទទួលបានការគាំទ្រផ្នែករដ្ឋបាល ពីក្រុមប្រឹក្សាឃុំផងដែរ ដែលអាចជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់ពួកគាត់។ កិច្ចសហការនេះបង្កើតយន្តការរួម ដើម្បីធានាថាការងារសន្តិសុខទាំងអនុវត្តច្បាប់ និងឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន។ ក្រៅពីការងារសន្តិសុខសាធារណៈ ប៉ូលីសភូមិក៏ចូលរួមយ៉ាងសកម្មក្នុងការ ដោះស្រាយបញ្ហាស៊ីវិល ដែលកើតមាននៅក្នុងភូមិ។ នេះជាការងារដ៏សំខាន់មួយក្នុងការរក្សាសន្តិភាព និងសាមគ្គីភាពក្នុងសហគមន៍ ដោយមិនចាំបាច់ឱ្យបញ្ហាទាំងនោះឈានដល់ការប្តឹងប្តល់ដល់តុលាការឡើយ។ ស្របគ្នានេះ សកម្មភាពមួយចំនួនដែលប៉ូលីសភូមិជួយដោះស្រាយបញ្ហាស៊ីវិលដូចជា វិវាទដីធ្លីតិចតួច ជម្លោះក្នុងគ្រួសារ និងអំពើលួចតិចតួច ជាដើម។ វិវាទដីធ្លីតិចតួច គឺជាជម្លោះតូចតាចទាក់ទងនឹងព្រំប្រទល់ដី ការប្រើប្រាស់ដីធ្លី ឬការបំពានដីធ្លី ដែលកើតមានឡើងរវាងអ្នកជិតខាង ឬសមាជិកគ្រួសារ។ ក្នុងករណីបែបនេះ ប៉ូលីសភូមិអាច ដោះស្រាយដោយការសម្របសម្រួល រវាងភាគីទាំងពីរ។ ពួកគាត់អាចចុះពិនិត្យទីតាំងជាក់ស្តែង ស្តាប់ការបំភ្លឺពីភាគីនីមួយៗ និងផ្តល់យោបល់ដើម្បីឈានទៅរកការព្រមព្រៀងគ្នាប្រកបដោយការយោគយល់។ ជម្លោះក្នុងគ្រួសារ សំដៅលើ ការឈ្លោះប្រកែក ឬបញ្ហារវាងសមាជិកគ្រួសារ ដូចជាប្តីប្រពន្ធ កូន ឬសាច់ញាតិ ដែលអាចបង្កឱ្យមានភាពតានតឹង អំពើហិង្សា ឬភាពមិនចុះសម្រុងក្នុងគ្រួសារ។ ប៉ូលីសភូមិអាច ជួយអប់រំ ណែនាំ និងសម្របសម្រួល ដើម្បីឱ្យភាគីអាចដោះស្រាយបញ្ហាដោយសន្តិវិធី។ ពួកគាត់អាចពន្យល់ពីផលប៉ះពាល់អវិជ្ជមាននៃអំពើហិង្សា និងលើកទឹកចិត្តឱ្យមានការយោគយល់អធ្យាស្រ័យគ្នា ដើម្បីរក្សាសុខុមាលភាពគ្រួសារ។ អំពើលួចតិចតួច គឺសំដៅលើ ករណីលួចទ្រព្យសម្បត្តិដែលមានតម្លៃតិចតួច ដែលជាធម្មតាមិនតម្រូវឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌធ្ងន់ធ្ងរនោះទេ។ ឧទាហរណ៍ ការលួចមាន់ទា លួចផ្លែឈើ ឬសម្ភារៈប្រើប្រាស់តូចតាច។ ក្នុងករណីបែបនេះ ប៉ូលីសភូមិអាចជួយសម្របសម្រួលរវាងជនរងគ្រោះ និងជនល្មើស ដើម្បីឱ្យ ភាគីអាចព្រមព្រៀងគ្នាដោះស្រាយដោយមិនចាំបាច់មានការចោទប្រកាន់ជាផ្លូវការ ទៅកាន់តុលាការ។ នេះអាចរាប់បញ្ចូលទាំងការសងសំណង ឬការព្រមានអប់រំ ដើម្បីកុំឱ្យមានការប្រព្រឹត្តបទល្មើសដដែលៗ។ ការចូលរួមដោះស្រាយបញ្ហាស៊ីវិលទាំងនេះ បង្ហាញពីតួនាទីសំខាន់របស់ប៉ូលីសភូមិជាអ្នករក្សាសន្តិភាព និងដោះស្រាយបញ្ហានៅមូលដ្ឋាន ក្នុងបរិបទនគរបាលសហគមន៍។ ប៉ូលីសភូមិមិនត្រឹមតែអនុវត្តច្បាប់ប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាអ្នកផ្តល់ព័ត៌មាន និងអ្នកគ្រប់គ្រងទិន្នន័យដ៏សំខាន់នៅថ្នាក់មូលដ្ឋានផងដែរ។ តួនាទីទាំងពីរនេះរួមចំណែកដល់ការកសាងសហគមន៍មួយដែលយល់ដឹងពីច្បាប់ និងមានសណ្តាប់ធ្នាប់ល្អ។ ការអប់រំពលរដ្ឋគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចការប៉ូលីសសហគមន៍ ហើយវាមានសារៈសំខាន់ណាស់ក្នុងការ កសាងសហគមន៍មួយដែលយល់ដឹងពីច្បាប់ និងមានសណ្តាប់ធ្នាប់ល្អ។ គោលបំណងចម្បងនៃការអប់រំនេះគឺ លើកកម្ពស់ការយល់ដឹង របស់ពលរដ្ឋអំពីសិទ្ធិ កាតព្វកិច្ច និងផលវិបាកនៃការមិនគោរពច្បាប់ ដែលអាចជួយ កាត់បន្ថយបទល្មើស នៅក្នុងសហគមន៍។ ការអប់រំនេះរួមបញ្ចូលទាំងការពន្យល់អំពី ផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀន ទៅលើសុខភាព បុគ្គលិកលក្ខណៈ គ្រួសារ និងសង្គមជាតិទាំងមូល។ លើសពីនេះ ពួកគាត់ក៏ត្រូវពន្យល់ពី ទោសទណ្ឌធ្ងន់ធ្ងរចំពោះការជួញដូរ ឬប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ផងដែរ ដើម្បីបង្ការយុវជន និងប្រជាពលរដ្ឋកុំឱ្យជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ។ ប៉ូលីសភូមិគួរ ណែនាំអំពីគោលការណ៍មូលដ្ឋាននៃច្បាប់ចរាចរណ៍ ដែលចាំបាច់សម្រាប់សុវត្ថិភាពផ្លូវថ្នល់។ ឧទាហរណ៍ ពួកគាត់អាចពន្យល់ពីសារៈសំខាន់នៃ ការពាក់មួកសុវត្ថិភាព ការគោរព ភ្លើងស្តុប និង ស្លាកសញ្ញាចរាចរណ៍ ផ្សេងៗ ក៏ដូចជាការបើកបរប្រកបដោយការប្រុងប្រយ័ត្ន។ ការណែនាំពីប៉ូលីសភូមិនេះអាច កាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់ជីវិត។ ពន្យល់អំពីនិយមន័យនៃអំពើហិង្សា ប្រភេទនៃអំពើហិង្សា និងរបៀបស្វែងរកជំនួយ។ ណែនាំអំពីនីតិវិធីនៃការកាន់កាប់ដីធ្លី ការចុះបញ្ជីដី និងរបៀបដោះស្រាយវិវាទដីធ្លីដោយសន្តិវិធី។ ពន្យល់អំពីច្បាប់តូចៗដែលពាក់ព័ន្ធនឹង អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ ដូចជាការទុកដាក់សំរាម ការរៀបចំសណ្តាប់ធ្នាប់មុខផ្ទះ ឬការមិនបង្កសំឡេងរំខានដល់អ្នកដទៃ។ ការអប់រំនេះជួយឱ្យប្រជាពលរដ្ឋយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ដែលអាចជួយការពារពួកគេពីការប្រព្រឹត្តបទល្មើស ឬក្លាយជាជនរងគ្រោះ។ វាក៏ជួយស្ថាបនានូវទំនុកចិត្ត និងកសាងទំនាក់ទំនងដ៏រឹងមាំរវាងប៉ូលីស និងប្រជាពលរដ្ឋផងដែរ។ ការគ្រប់គ្រងព័ត៌មានឱ្យបានត្រឹមត្រូវ គឺជាកត្តាចាំបាច់ សម្រាប់កិច្ចការសន្តិសុខ និងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន។ ប៉ូលីសភូមិមានភារកិច្ចសំខាន់ក្នុងការ គ្រប់គ្រង និងកត់ត្រាព័ត៌មានសំខាន់ៗ អំពីប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួន។ នេះមិនត្រឹមតែជួយដល់ការងារសន្តិសុខប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ ប៉ូលីសភូមិត្រូវ ធានាថាព័ត៌មានក្នុងសៀវភៅស្នាក់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិមានភាពទាន់សម័យ និងត្រឹមត្រូវ។ ការកត់ត្រាការកើត ការស្លាប់ ការផ្លាស់ប្តូរទីលំនៅចូល-ចេញ។ ការធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិកគ្រួសារ។ ការត្រួតពិនិត្យភាពទៀងទាត់នៃទិន្នន័យ ដើម្បីបញ្ចៀសភាពមិនប្រក្រតី។ ការគ្រប់គ្រងសៀវភៅស្នាក់នៅបានល្អ ជួយឱ្យអាជ្ញាធរមានទិន្នន័យប្រជាពលរដ្ឋច្បាស់លាស់សម្រាប់កិច្ចការរដ្ឋបាល និងសន្តិសុខ។ ប៉ូលីសភូមិមានតួនាទី ជួយសម្របសម្រួល និងណែនាំប្រជាពលរដ្ឋក្នុងការស្នើសុំ ឬធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ។ នេះមានសារៈសំខាន់ណាស់ ដោយសារអត្តសញ្ញាណប័ណ្ណជាឯកសារផ្លូវការដ៏សំខាន់សម្រាប់ពលរដ្ឋគ្រប់រូប។ ពន្យល់ពីនីតិវិធី និងឯកសារតម្រូវសម្រាប់ការស្នើសុំអត្តសញ្ញាណប័ណ្ណថ្មី ឬបន្តសុពលភាព។ ជួយប្រជាពលរដ្ឋដែលមានការលំបាកក្នុងការបំពេញបែបបទ ឬស្វែងរកឯកសារចាំបាច់។ ជំរុញប្រជាពលរដ្ឋឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ ប្រសិនបើពួកគេមិនទាន់មាន ឬផុតកំណត់។ ការកត់ត្រា ទិន្នន័យរបស់ប្រជាពលរដ្ឋដែលទើបចូលមកស្នាក់នៅក្នុងភូមិថ្មី គឺជាការងារចាំបាច់បំផុតសម្រាប់សន្តិសុខ។ ប៉ូលីសភូមិត្រូវ កត់ត្រាព័ត៌មានលម្អិតដូចជា ឈ្មោះពេញ អាសយដ្ឋានពីមុន មុខរបរ មូលហេតុនៃការផ្លាស់ប្តូរទីលំនៅ និងទំនាក់ទំនងញាតិមិត្តក្នុងភូមិ ។ ការកត់ត្រាព័ត៌មាននេះមានសារៈសំខាន់សម្រាប់ ធានាសន្តិសុខ ដោយជួយឱ្យប៉ូលីសអាចតាមដានចលនាប្រជាជន និងកំណត់អត្តសញ្ញាណអ្នកសង្ស័យបានទាន់ពេល។ វាក៏ជួយដល់ ការគ្រប់គ្រងស្ថិតិប្រជាសាស្ត្រ ផងដែរ ដែលជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍន៍សេវាសាធារណៈដូចជា សាលារៀន មណ្ឌលសុខភាព ឬហេដ្ឋារចនាសម្ព័ន្ធ។ ការបំពេញភារកិច្ចកត់ត្រាព័ត៌មាននេះប្រកបដោយភាពហ្មត់ចត់ ជួយឱ្យភូមិមានទិន្នន័យច្បាស់លាស់ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាបានទាន់ពេលវេលា។ ដើម្បីបំពេញតួនាទីជាអ្នកថែរក្សាសន្តិសុខ និងជាអ្នកបម្រើប្រជាពលរដ្ឋ ប៉ូលីសភូមិត្រូវមានទាំងសមត្ថភាពក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ ភាពរហ័សរហួនក្នុងការឆ្លើយតបគឺជាកត្តាស្នូលមួយដែលកំណត់ពីប្រសិទ្ធភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប៉ូលីសភូមិ។ ប៉ូលីសភូមិត្រូវមាន ភាពរហ័សរហួន និងត្រៀមខ្លួនជាស្រេច ជានិច្ចក្នុងការឆ្លើយតបទៅនឹងរាល់សំណូមពរ ការហៅទូរស័ព្ទ ឬការអន្តរាគមន៍ណាមួយពីប្រជាពលរដ្ឋ។ វត្តមាន ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីបញ្ហាសន្តិសុខ ឬករណីអាសន្នដែលមិនរំលងម៉ោងណាបានទេ។ មិនថាជាយប់ជ្រៅ ឬថ្ងៃឈប់សម្រាកនោះទេ ប៉ូលីសភូមិត្រូវតែត្រៀមខ្លួនជានិច្ច។ ការឆ្លើយតបបន្ទាន់បែបនេះគឺចាំបាច់ដើម្បី ការពារជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះថ្នាក់ ឬមានបញ្ហា។ រាល់ការហៅទូរស័ព្ទ ឬបណ្តឹងពីប្រជាពលរដ្ឋ ត្រូវតែត្រូវបាន ទទួលស្វាគមន៍ និងដោះស្រាយដោយយកចិត្តទុកដាក់ខ្ពស់។ ការស្តាប់ដោយយកចិត្តទុកដាក់ ចោទសួរដើម្បីយល់ពីបញ្ហាឱ្យបានច្បាស់លាស់ និងការផ្តល់ដំណោះស្រាយប្រកបដោយការទទួលខុសត្រូវ គឺជាចំណុចសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋមានអារម្មណ៍ថា សំណើរបស់ពួកគេត្រូវបានយកចិត្តទុកដាក់។ ជាក់ស្តែង ការឆ្លើយតបរហ័សនេះជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន។ នៅពេលដែលប្រជាពលរដ្ឋឃើញថាប៉ូលីសភូមិយកចិត្តទុកដាក់ និងចុះជួយទាន់ពេលវេលា នោះពួកគេនឹងមានអារម្មណ៍សុវត្ថិភាព ហើយមិនស្ទាក់ស្ទើរក្នុងការរាយការណ៍ ឬសុំជំនួយនៅពេលចាំបាច់។ ក្នុងនាមជាអ្នកដោះស្រាយបញ្ហាដ៏សំខាន់នៅថ្នាក់មូលដ្ឋាន ប៉ូលីសភូមិមានតួនាទីធំជាងការគ្រាន់តែអនុវត្តច្បាប់។ ពួកគាត់ត្រូវយល់ដឹងថា ការអនុវត្តច្បាប់មិនមែនជាជម្រើសដំបូងតែមួយមុខគត់នោះទេ។ ជាជំហានដំបូង និងសំខាន់បំផុត គឺត្រូវ ប្រើវិធីសាស្ត្រចរចា និងសម្របសម្រួល ដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ ការប្រើប្រាស់ការចរចា និងការសម្របសម្រួលអាច ជួយកាត់បន្ថយភាពតានតឹង និង រក្សាបាននូវទំនាក់ទំនងល្អក្នុងសហគមន៍។ វាកាត់បន្ថយការបែកបាក់ និងការមិនទុកចិត្តគ្នា ដែលអាចកើតមានឡើងប្រសិនបើបញ្ហាត្រូវបានដោះស្រាយដោយកម្លាំងច្បាប់ភ្លាមៗ។ ការចាត់ទោសតាមច្បាប់ គួរតែជា ជម្រើសចុងក្រោយបំផុត នៅពេលដែលវិធីសាស្ត្រចរចា និងសម្របសម្រួលមិនអាចដោះស្រាយបញ្ហាបាន។ នេះបង្ហាញពីការបត់បែន និងការយោគយល់របស់ប៉ូលីសភូមិ ដែល ស្របតាមលក្ខណៈពិសេសនៃសង្គមខ្មែរ ដែលនិយមការផ្សះផ្សា និងការដោះស្រាយបញ្ហាដោយសន្តិវិធីជាជាងការប្តឹងប្តល់។ ក្រមសីលធម៌វិជ្ជាជីវៈគឺជាបេះដូងនៃការងារប៉ូលីស សម្រាប់ប៉ូលីសភូមិ គុណសម្បត្តិទាំងនេះមានសារៈសំខាន់ណាស់ក្នុងការកសាងទំនាក់ទំនងល្អជាមួយសហគមន៍ និងបំពេញតួនាទីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ ប៉ូលីសភូមិត្រូវមាន ភាពស្មោះត្រង់ ការគោរព និងភាពទុកចិត្តបាន។ ប៉ូលីសភូមិត្រូវតែ មិនលម្អៀង ក្នុងការដោះស្រាយរាល់បញ្ហា មិនថាជាជម្លោះតូចតាច ឬបទល្មើសនោះទេ។ ពួកគាត់ត្រូវ មិនពុករលួយ និង ធ្វើសកម្មភាពប្រកបដោយភាពត្រឹមត្រូវ ជានិច្ច ដោយមិនទទួលយកសំណូក ឬលាភសក្ការៈណាមួយឡើយ។ ភាពស្មោះត្រង់ជួយរក្សាកិត្យានុភាពរបស់សមត្ថកិច្ច និងប្រព័ន្ធយុត្តិធម៌។ ការគោរពមានន័យថា ប៉ូលីសភូមិត្រូវតែ គោរពច្បាប់ ខ្លួនឯងជាមុនសិន។ លើសពីនេះ ពួកគាត់ត្រូវ គោរពសិទ្ធិមនុស្ស របស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនបំពានសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ សំខាន់បំផុត គឺត្រូវ គោរពដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ភេទ ឬជំនឿ សាសនាអ្វីឡើយ។ ការគោរពនេះបង្កើតបានបរិយាកាសនៃភាពស្មើគ្នា និងយុត្តិធម៌។ ភាពទុកចិត្តនេះកើតចេញពីការ បំពេញភារកិច្ចដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ដូចជាការឆ្លើយតបទៅនឹងការហៅទូរស័ព្ទទាន់ពេល ការដោះស្រាយបញ្ហាដោយយុត្តិធម៌ និងការរក្សាការសម្ងាត់របស់ប្រជាពលរដ្ឋ។ សរុបមក ភាពស្មោះត្រង់ ការគោរព និងភាពទុកចិត្តបាន គឺជាមូលដ្ឋានគ្រឹះ ដែលធ្វើឱ្យប៉ូលីសភូមិអាចបំពេញតួនាទីរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានការគាំទ្រពេញទំហឹងពីសហគមន៍។